ការវិវឌ្ឍន៍ និងឥទ្ធិពលព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាមានដូចខាងក្រោម។ នៅសម័យបុរេប្រវត្តិ មុនសតវត្សទី ១ នៃគ.ស. ព្រះពុទ្ធសាសនាបានចូលមក ដល់ប្រទេសកម្ពុជាយើង។ ចំពោះការវិវឌ្ឍន៍ និងការរីកចម្រើនយ៉ាងណានោះ យើងពុំអាចដឹងបានច្បាស់លាស់ទេ ព្រោះយើងពុំអាចរកឃើញឯកសារ ឬការកំណត់ណាដែល យើងអាចវាយតំលៃ ឬ ធ្វើការសន្និដ្ឋាន បានឡើយ ។ តែទោះជាយ៉ាងណា ក៏យើងអាចយល់ថា ព្រះពុទ្ធសាសនាក្រោយការចូលមកដល់ក្នុងសម័យបុរេប្រវត្តិសាស្ត្រនោះ ជាពន្លកត្រួយទ្រទ្រង់ដល់វិវឌ្ឍន៍នៃសម័យក្រោយៗមកទៀត ។ នៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ មុនសតវត្សទី ១ នេះជនជាតិខ្មែរយើងគោរពព្រះពុទ្ធសាសនាបែបថេរវាទដូចពុទ្ធសាសនាដែលយើងគោរពនាពេលសព្វថ្ងៃនេះ ។ នៅសម័យនគរភ្នំ ព្រះពុទ្ធសាសនាមានវិវឌ្ឍន៍ និងការរីកចម្រើនយ៉ាងច្បាស់លាស់ ។ តែព្រះពុទ្ធសាសនានៅក្នុងសម័យនោះ គឺព្រះពុទ្ធសាសនាហីនយាននិយម ភាសាសំស្ក្រឹតដែលនាំចូលមកតាំងពីសតវត្សទី៣ ឬ ទី២ មុនគ.ស. ដោយភិក្ខុ សោណត្ថេរ និងឧត្តរត្ថេរ ។ រហូតដល់ពាក់កណ្តាលសតវត្សទី៦ នៃការវាយលុករបស់ចេនឡាមកលើអាណាចក្រភ្នំ ពុទ្ធសាសនាហីនយាននេះនៅរុងរឿងនៅឡើយ ។ លុះ ចូលមកដល់សតវត្សទី៧ នៃសម័យចេនឡាទើបចុះអានុភាពបន្តិចម្តងៗ។ ទន្ទឹមនឹងនេះ សាសនាព្រាហ្មណ៍ ដែលចូលមកក្នុងប្រទេសកម្ពុជាយើង នៅស.វ. ទី ១ នៃគ.ស. ក៏មានការរីកចម្រើនដែរ ។ សាសនានេះគឺ មកតាមរយៈព្រាហ្មណ៍កៅណ្ឌិន្យ ។ តែក្រោយមក មានអធិរាជខ្លះមានព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នជាដើមដែល ដើមឡើយព្រះអង្គគោរពសាសនាព្រះឥសូរនោះ ក៏ផ្លាស់មកកាន់ពុទ្ធសាសនាវិញ ។ ដូច្នេះនៅសម័យនគរភ្នំ មានសាសនាច្រើនដែលត្រូវប្រជាពលរដ្ឋខ្មែរយើង គោរពបូជាគ្រាន់តែព្រះពុទ្ធសាសនារីកចម្រើនជាងគេប៉ុណ្ណោះ ។ នៅសម័យចេនឡា ព្រះពុទ្ធសាសនាហិនយានដែលបានរីកចម្រើនក្នុងសម័យនគរភ្នំ នោះបានចុះអានុភាពរបស់ខ្លួនបន្តិចម្តងៗតែពុំសាបសូន្យភ្លាមទេ។ គេប្រទះឃើញ ព្រះពុទ្ធរូបនៅព្រៃកប្បាស ដែលបានកសាងឡើងនៅស.វ.ទី ៧ ព្រមទាំងមាន សិលាចារឹកជាច្រើនទៀត ។ លុះមកដល់ចុងស.វ. ទី៨ ព្រះពុទ្ធសាសនាមហាយានដែលនិយមភាសាសំស្ក្រឹតបានចូលមកដល់ប្រទេសខ្មែរយើង រីកលូតលាស់មកដល់ ស.វ.ទី ១៣ នៃសម័យអង្គរ ។ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀត ចុះកាលបរិច្ឆេទ ៧៩១ នៅប្រាសាទតាសៀមក្នុងខេត្តសៀមរាប។ គេអាចចាត់ទុកជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាននៅស្រុកខ្មែរយើង ព្រោះឯកសារនេះបាននិយាយពីការកសាងបដិមាពោធិសត្វលោកិតេស្វរៈជាពោធិសត្វមួយព្រះអង្គដែលគេនិយមជាងគេនៅស្រុកខ្មែរយើង។ ទោះបីជាពុទ្ធសាសនាមហាយាន ដែលជាសាសនាចំណូល ថ្មី មានការរីកចម្រើនក៏ដោយ ក៏គេនៅតែឃើញមន្ត្រី និងប្រជាពលរដ្ឋ ខ្មែរសម័យនោះ ខ្លះគោរពព្រះពុទ្ធសាសនាហីនយានដែរ ។ សម័យអង្គរចាប់ផ្តើមតាំងពី គ.ស. ៨០៥ រហូតដល់ គ.ស. ១៤៣១។ ក្នុងដំណាក់កាលដំបូងនៃសម័យអង្គរនេះ ព្រះពុទ្ធសាសនាហីនយានដែលចុះអានុភាពតាំងពីចុងសតវត្សទី ៨ មកនោះ កាន់តែចុះអានុភាពខ្លាំងឡើងៗ តែពុំរលត់រលាយបាត់ទាំងស្រុងឡើយ ។ ផ្ទុយទៅវិញ គេសង្កេតឃើញថា ព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយានមានការរីកចម្រើន និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការកសាងប្រទេសជាតិនាសម័យនោះ។ ប៉ុន្តែ ពេលខ្លះសាសនាទាំងពីរមានទំនាស់នឹងគ្នាយ៉ាងខ្លាំងក្លា។ នៅស.វ. ទី១១ ព្រះពុទ្ធសាសនាមហាយានដែលនាំចូលតាំងពីសម័យចេនឡា នាស.វ. ទី៨ ត្រូវបានព្រះបាទសូរ្យវរ័ន្មទី១ លើកតម្កើងជាសាសនាសម្រាប់រដ្ឋ។ តែក្រោយមក នៅស.វ.ទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទ សូរ្យវរ្ម័នទី ២ គោរពរាប់អានសម្បើមណាស់។ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះបាទ សូរ្យវរ្ម័នទី២ ប្រាសាទអង្គរវត្តដ៏ធំស្កឹមស្កៃបានកសាងឡើងដើម្បីតម្កល់វិស្ណុបដិមាសម្រាប់ជាទីគោរពបូជា ។ បន្តមកទៀត ក្នុងរាជ្យក្រោយៗ ជាពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធ សាសនាត្រូវបានគោរពយ៉ាងមុតមាំវិញម្តង។ ព្រះអង្គទ្រង់បានចាត់តាំងឱ្យកសាង ប្រាសាទបាយ័នដែលមានលក្ខណៈជាប្រាសាទភ្នំ សម្រាប់តម្កល់រូបតំណាងព្រះរាជា គឺពុទ្ធបដិមាជាភ័ស្តុតាង។ ពិធីទេវរាជដែល ព្រះរាជាមុនៗបានគោរពបូជាត្រូវជំនួសដោយពិធីពុទ្ធរាជ ។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ២ (ឆ្នាំ ៨០២-៨៥០) ដែលមានរាជធានីនៅភ្នំគូលែន ព្រះរាជាកាន់សាសនាព្រាហ្មណ៍ តែមាននាម៉ឺន និងប្រជារាស្រ្តកាន់ព្រះពុទ្ធសាសនាមហាយានដែរ ។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៣ (គ.ស. ៨៥០-៨៧៧) ដែលមានរាជធានីនៅ ហរិហរាល័យ ក្នុងតំបន់រលួស ស្រុកសូត្រនិគម ខេត្តសៀមរាបសព្វថ្ងៃ ព្រះរាជាគោរព សាសនាព្រាហ្មណ៍ ឯនាម៉ឺន និងប្រជារាស្ត្រកាន់ព្រះពុទ្ធសាសនា ។ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី ១ (គ.ស ៨៨៩-៩០០) ដែលមានរាជធានីនៅ យសោធបុរៈ (អង្គរធំ) ពុទ្ធសាសនា និងសាសនាព្រាហ្មណ៍មានសិទ្ធិដូចគ្នា គឺ រាស្ត្រ គោរពតាមការស្ម័គ្រចិត្តរបស់ខ្លួន។ ព្រះអង្គទ្រង់បានកសាងនៅលើច្រាំងខាងត្បូងនៃ បារាយណ៍យសោធរដាក់នូវអាស្រមជាច្រើនសម្រាប់គណៈសាសនា ដូចជា ព្រាហ្មណាស្រមសម្រាប់អ្នកកាន់សាសនាព្រះឥសូរ វណ្ណរាស្រមសម្រាប់អ្នកកាន់ សាសនាព្រះវិស្ណុ និងសេគតាស្រម សម្រាប់អ្នកកាន់ពុទ្ធសាសនា ។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤ (គ.ស. ៩២៨-៩៤១) ដែលមានរាជធានីនៅ កោះកេរ ៧០ គ.ម. ទិសឦសានក្រុងអង្គរ ព្រះរាជាអង្គនេះកាន់សាសនាព្រាហ្មណ៍ ឯនាម៉ឺន និង ប្រជារាស្ត្រភាគច្រើនកាន់និងគោរពព្រះពុទ្ធសាសនា ។ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស ៩៤៤-៩៦៧) ដែលមានរាជធានី នៅកោះកេរបានមួយឆ្នាំ រួចមកនៅអង្គរធំវិញ ព្រះរាជាអង្គនេះកាន់សាសនាព្រាហ្មណ៍ តែទ្រង់បានប្រោសប្រទានចំពោះព្រះពុទ្ធសាសនាដែរ ។ ព្រះអង្គបានកសាងវត្តអារាម ខាងព្រះពុទ្ធសាសនាកាន់តែប្រសើរឡើងមកជិតរាជធានី ។ ក្នុងរាជ្យព្រះមហាក្សត្រអង្គ នេះ សេរីភាពខាងសាសនាបានបើកទូលំទូលាយណាស់។ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាមានការរាប់អានចូលគ្នាកាន់តែជិតស្និទ្ធថែមទៀត ។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៥ (គ.ស ៩៦៧-១០០១) ដែលមានរាជធានីនៅ អង្គរធំ ព្រះរាជាអង្គនេះជាអ្នកកាន់សាសនាព្រះពុទ្ធដ៏មុតមាំ ដែលធ្វើឱ្យអ្នកដែលពុំ ធ្លាប់តែមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ក៏ត្រឡប់ជាមានសទ្ធាជ្រះថ្លាតាម ព្រះអង្គ។ ព្រះអង្គបានសាងពុទ្ធរូបមួយអង្គធំ នៅជិតប្រាសាទបាយ័ន គឺ ព្រះពុទ្ធរូប គោកធ្លក ។ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមានរាជធានីនៅ អង្គរធំ ព្រះអង្គជាអ្នកកាន់ព្រះពុទ្ធសាសនាលទ្ធិមហាយាន តែព្រះអង្គគោរពព្រះពុទ្ធ សាសនាថេរវាទ និងសាសនាព្រាហ្មណ៍ដែរ ដោយមិនឱ្យសាសនាទាំងនេះមានការថ្នាំងថ្នាក់គ្នាឡើយ ។ ក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័ន (គ.ស ១០៦៦-១០៥០) ដែលមានរាជធានីនៅ អង្គរធំ ព្រះរាជាអង្គនេះប្រកបដោយគតិបណ្ឌិត កាន់គ្រប់ព្រះរាជករណីយកិច្ចនៃសាសនា។ ព្រះអង្គគោរពកាន់គ្រប់សាសនាទាំងអស់ស្មើៗគ្នាតាមឋានៈព្រះអង្គជាព្រះមហាក្សត្រ ។ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២ (គ.ស ១១១៣-១១៥០) ដែលមានរាជធានីនៅ អង្គរធំ ព្រះរាជាអង្គនេះកាន់សាសនាព្រាហ្មណ៍ ឯនាម៉ឺននិងប្រជារាស្ត្រភាគច្រើនកាន់ពុទ្ធសាសនា ។ សម័យក្រោយអង្គររហូតដល់សព្វថ្ងៃ ចាប់ពីចំណាកចោលអង្គរ ១៤៣១ រហូតមកដល់សព្វថ្ងៃនេះ សង្គមកម្ពុជាមាននិន្នាការនយោបាយផ្សេងៗ ។ នៅសម័យលង្វែកក៏ដូចជាសម័យឧត្តុង្គ ព្រះពុទ្ធសាសនានិកាយហីនយានបានរីកចម្រើនយ៉ាងខ្លាំងក្លា ព្រមទាំងមានតួនាទីសំខាន់ក្នុងសង្គមខ្មែរយើង ។ ជាពិសេស នៅសម័យឧត្តុង្គ ព្រះពុទ្ធសាសនានិកាយហីនយានត្រូវបានលើកតម្កើង ដោយសារ ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គជា ពុទ្ធសាសនូបត្ថម្ភក៏យ៉ាងជ្រាលជ្រៅជាទីបំផុត។ ព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួងជាអ្នកធ្លាប់សិក្សារៀនសូត្រក្នុងសំណាក់ព្រះពុទ្ធសាសនា។ ព្រះអង្គសព្វព្រះហឫទ័យ ឱ្យភិក្ខុសាមណេរ ឧបាសក ឧបាសិកា យុវជនទៅសិក្សាវិជ្ជាគ្រប់បែបយ៉ាង មានអក្សរសាស្ត្រខ្មែរ កាព្យសាស្ត្រ និងទស្សនវិជ្ជាពុទ្ធសាសនា ជាដើម។ នៅសម័យឧត្តុង្គ គ្រាន់តែឧត្តុង្គមួយ មានវត្តរហូតដល់ទៅ ៥០០វត្ត ។ នៅសម័យអាណានិគមនិយមបារាំង (ឆ្នាំ ១៨៦៣-១៩៥៣) ថ្វីបើពួកបារាំង មានបំណងលុបបំបាត់ចោលវប្បធម៌ អក្សរសាស្ត្រខ្មែរក៏ដោយ ក៏ព្រះពុទ្ធសាសនា និកាយហីនយាននៅតែរីកចម្រើន ព្រមទាំងមានតួនាទីរឹតតែខ្លាំងក្លាឡើងនៅក្នុងសង្គម ខ្មែរ ។ ព្រះមហាក្សត្រខ្មែរ មានជាអាទិ៍ ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស សុទ្ធតែជាអ្នកគោរពព្រះពុទ្ធសាសនាយ៉ាងមុតមាំ ។ ក្នុងរជ្ជកាល ព្រះបាទនរោត្តម (ឆ្នាំ ១៨៥៩-១៩០៤) ព្រះអង្គទ្រង់បានកសាងព្រះវិហារព្រះកែវមរកត នៅខាងត្បូងជាប់ព្រះបរមរាជវាំងដើម្បីជាទីសក្ការៈបូជា និងឧទ្ទិសចំពោះព្រះពុទ្ធសាសនាហីនយាន។ ប៉ុន្តែ ក្នុងរជ្ជកាលរបស់ព្រះអង្គនេះ គេសង្កេតឃើញមានការចូលមកដល់នូវពុទ្ធសាសនានិកាយហីនយានមួយប្រភេទទៀត គឺពុទ្ធសាសនាហីនយាន គណៈធម្មយុត្តិកនិកាយក្នុងប្រមាណឆ្នាំ ១៨៥៤។ ដូច្នេះ ចាប់ពីពេលនោះមក ព្រះពុទ្ធសាសនាហីនយាននៅប្រទេសកម្ពុជាយើងមានពីរនិកាយគឺ មហានិកាយ និង ធម្មយុត្តិកនិកាយ។ និកាយទាំងពីរនេះពុំមានទំនាស់រវាងគ្នានឹងគ្នាឡើយ។ ផ្ទុយទៅវិញ និកាយទាំងពីរនេះក្លាយទៅជាកម្លាំងមួយដ៏សំខាន់ ជះឥទ្ធិពលដល់ប្រជាពលរដ្ឋខ្មែរ យើងឱ្យមានកម្លាំងសាមគ្គីភាពឯកភាពជាតិ និងការកសាងទឹកដីក្នុងរាជ្យនៃព្រះមហាក្សត្រក្រោយៗទៀត។ ព្រោះប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិសេរីភាពក្នុងជំនឿរបស់ ខ្លួនដោយពុំមានការបង្ខិតបង្ខំ និងការប្រកាន់បក្សពួកឡើយ ។ ចូលមកដល់រាជ្យ ព្រះបាទស៊ីសុវត្ថិ (ឆ្នាំ ១៩០៤-១៩២៧) វិញ ព្រះរាជាជាពុទ្ធសាសនិកដ៏ឆ្នើម ហើយបាន កសាងរាជបណ្ណាល័យ ពុទ្ធសាសនបណ្ឌិត្យ និងសាលាបាលីជាន់ខ្ពស់ ។ រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ឆ្នាំ ១៩២៧-១៩៤១) ព្រះអង្គសព្វហឫទ័យ ចំពោះព្រះសង្ឃឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវទៅតាមព្រះត្រៃបិដក ។ ព្រះអង្គ ជាពុទ្ធសាសនូបត្ថម្ភកៈនៃឧត្តមសង្គីតិ បង្កើតឱ្យមានក្រុមជំនុំផ្ទៀងផ្ទាត់ព្រះត្រៃបិដក ។ ទ្រង់ប្រែពីភាសា បាលី មកភាសាជាតិរយៈពេល១០ឆ្នាំ ពីឆ្នាំ ១៩២៩-១៩៣៩ រួចបោះពុម្ពសៀវភៅបន្តៗ តាំងពីពេលនោះរហូតដល់ឆ្នាំ១៩៦៩ ទើបចប់សព្វគ្រប់ដែលមានសៀវភៅខ្នាតធំៗចំនួន ១១០ ក្បាល ។ ចំណែកឯ សម័យសង្គមរាស្ត្រនិយម នៅក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ ព្រះពុទ្ធសាសនាមានការរីកចម្រើន ដោយសារនៅសម័យនោះ ព្រះអង្គបានចែងក្នុងរដ្ឋធម្មនុញ្ញ ថា "ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ" ។ តាមស្ថិតិឆ្នាំ១៩៦១ ក្នុងប្រទេសកម្ពុជា មានវត្តអារាមចំនួន២៥៨០ ។ ចំណែកព្រះសង្ឃដែលអាស្រ័យនៅក្នុងវត្តទាំងនេះមាន ចំនួន ៥៣៥០៩ អង្គ ។ តែបើគិតនៅឆ្នាំ១៩៦៩ វត្ត អារាមមានចំនួន ៣៣៦៩ គឺ វត្ត គណៈមហានិកាយមាន ៣២៣០ និងគណៈធម្មយុត្តិកនិកាយមាន ១៣៩ ។ ចំណែក ព្រះសង្ឃវិញ មានព្រះសង្ឃចំនួន ៦៥០៦ អង្គ ក្នុងនោះខាងមហានិកាយ មាន ៦២៦៧៨ អង្គ និងខាងធម្មយុត្តិកនិកាយមាន ២៣៨៤ អង្គ។ រីឯ សម័យសាធារណរដ្ឋ នៅសម័យនេះ ព្រះពុទ្ធសាសនាដែលពីមុនមកមិនសាបសូន្យទេ តែក៏មិនរីកចម្រើនដែរ ។ វត្តអារាមត្រូវបានកងទ័ព លន់ នល់ ចូលបោះទីតាំងជាច្រើនកន្លែង ។ គម្ពីរទាំងឡាយបេស់សាសនាត្រូវបានបំផ្លិចបំផ្លាញ ព្រះសង្ឃត្រូវបានគេគំរាមកំហែង ។ មួយវិញទៀត នៅសម័យកម្ពុជាប្រជាធិបតេយ្យ ព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំង ស្រុង ។ ទីវត្តអារាម ត្រូវបានប្រើជាទីកន្លែងសម្រាប់ដាក់អាវុធ សម្ភារៈ ឬជាទីកន្លែង ចិញ្ចឹមជ្រូក ជាដើម ។ ព្រះសង្ឃជា ច្រើនអង្គត្រូវពួក ប៉ុល ពត ធ្វើគតដោយគ្មានកំហុស គម្ពីរសាសនាត្រូវដុតបំផ្លាញ និង ទុកចោលដោយគ្មានការថែរក្សាត្រឹមត្រូវ ។ ព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន៖ព្រះពុទ្ធសាសនាត្រូវបានដាក់ជាសាសនា របស់រដ្ឋ ដោយយកលទ្ធិព្រះពុទ្ធសាសនាបែបហីនយាន ។ ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកមានចិត្តជ្រះថ្លា ជួយកសាង និងលើកតម្កើងព្រះពុទ្ធសាសនាតាមលទ្ធភាព ដូចជាការកសាងព្រះវិហារ ពុទ្ធប្បដិមាតូចធំ និងជួយទំនុកបម្រុងរាល់ការខ្វះខាតរបស់ព្រះសង្ឃ។